នៅក្នុងគ្រប់ទំនាក់ទំនង រួមទាំងមិត្តភាព គ្រួសារ ឬសង្គមជាតិទាំងមូល កំហុសឆ្គងការយល់ច្រឡំ និងជម្លោះ គឺជាផ្នែកមួយដែលជៀសមិនរួច។ ការដឹងពីសារៈសំខាន់នៃការសុំទោស និងការផ្សះផ្សា អាចជួយឱ្យទំនាក់ទំនងទាំងនោះនៅតែរឹងមាំ និងមានភាពចម្រុងចម្រើន។ ការសុំទោសមិនមែនត្រឹមតែជាពាក្យសម្ដីប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការបង្ហាញពីការទទួលស្គាល់កំហុស និងការគោរពចំពោះអ្នកដទៃ។ នៅពេលដែលយើងនិយាយពាក្យសុំទោស យើងកំពុងបង្ហាញថា យើងបានដឹងច្បាស់ពីកំហុសដែលបានបង្កឡើង ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលខុសត្រូវចំពោះទង្វើនោះ។ ទង្វើនេះមិនត្រឹមតែជួយឱ្យយើងមើលឃើញការពិតនោះទេ តែវាក៏ជាកាយវិការដ៏សំខាន់មួយក្នុងការស្ដារទំនុកចិត្តឡើងវិញជាមួយភាគីម្ខាងទៀត។ នៅពេលដែលអ្នកដទៃឃើញយើងមានភាពក្លាហានក្នុងការទទួលខុសត្រូវ ពួកគេនឹងមានអារម្មណ៍ថា យើងជាមនុស្សស្មោះត្រង់ និងគួរឱ្យទុកចិត្ត។ កំហុសឆ្គង ឬជម្លោះតែងតែបន្សល់ទុកនូវភាពតានតឹង ការឈឺចាប់ និងការអាក់អន់ស្រពន់ចិត្ត។ ការសុំទោសដោយស្មោះត្រង់ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយក្នុងការបន្ធូរបន្ថយអារម្មណ៍អវិជ្ជមានទាំងនេះ។ ការសុំទោសមិនត្រឹមតែបង្ហាញពីកំហុសរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបង្ហាញថា យើងឱ្យតម្លៃអារម្មណ៍របស់អ្នកដទៃផងដែរ។ នៅពេលយើងសុំទោស យើងកំពុងព្យាយាមដាក់ខ្លួនយើងជំនួសគេ ដើម្បីយល់ពីផលប៉ះពាល់នៃទង្វើរបស់យើងលើពួកគេ។ នេះជាការបង្ហាញពីការគោរព ការយល់ចិត្ត និងភាពចាស់ទុំខាងអារម្មណ៍ ដែលជួយពង្រឹងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ។ ការសុំទោសគឺជាជំហានដំបូងដ៏សំខាន់មួយ ដើម្បីឈានទៅរកការផ្សះផ្សា និងការស្ដារទំនាក់ទំនងឡើងវិញ។ ប្រសិនបើគ្មានការសុំទោសទេ ការអាក់អន់ចិត្ត និងការមិនទុកចិត្តនឹងនៅតែរារាំងមិនឱ្យទំនាក់ទំនងអាចបន្តទៅមុខបាន។ ការសុំទោសប្រៀបដូចជាការបើកទ្វារមួយ ដែលអនុញ្ញាតឱ្យមានការសន្ទនាគ្នា ការយោគយល់គ្នា និងជាចុងក្រោយ ការស្ដារទំនាក់ទំនងឱ្យបានប្រសើរឡើងវិញ។ រីឯការផ្សះផ្សាវិញ គឺជាដំណើរការដ៏សំខាន់មួយនៃការដោះស្រាយជម្លោះ និងការស្ដារទំនាក់ទំនងឱ្យបានប្រសើរឡើងវិញ។ នៅពេលដែលមានជម្លោះកើតឡើង ទំនាក់ទំនងអាចនឹងរងការខូចខាត ឬបែកបាក់។ ការផ្សះផ្សាដើរតួនាទីជា ស្ពានមួយដើម្បីភ្ជាប់ទំនាក់ទំនង ឡើងវិញ។ វាជួយជួសជុលស្នាមប្រេះដែលបង្កឡើងដោយការយល់ច្រឡំ ការអាក់អន់ចិត្ត ឬការឈ្លោះប្រកែកគ្នា។ តាមរយៈការសន្ទនាគ្នា ការយោគយល់គ្នា និងការអភ័យទោស ភាគីទាំងសងខាងអាចចាប់ផ្ដើមឡើងវិញនូវមូលដ្ឋានគ្រឹះនៃទំនាក់ទំនងរបស់ពួកគេ។ ភាពអវិជ្ជមាន ការស្អប់ខ្ពើម និងការសងសឹក អាចបំផ្លាញបរិយាកាសទាំងផ្ទាល់ខ្លួន និងសង្គម។ នៅពេលដែលមានការផ្សះផ្សា ថាមពលអវិជ្ជមានទាំងនេះនឹងត្រូវកាត់បន្ថយជាបណ្ដើរៗ ហើយជំនួសមកវិញដោយបរិយាកាសវិជ្ជមាន សន្តិភាព និងសុខដុមរមនា។ នេះមិនត្រឹមតែជួយឱ្យបុគ្គលមានអារម្មណ៍ធូរស្រាលនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលជាវិជ្ជមានដល់អ្នកជុំវិញខ្លួនផងដែរ។ ការឆ្លងកាត់ដំណើរការផ្សះផ្សា អាចពិតជាពង្រឹងចំណងមិត្តភាព និងទំនាក់ទំនងគ្រួសារឱ្យកាន់តែរឹងមាំជាងមុន។ នេះដោយសារតែភាគីនីមួយៗបានរៀនពីគ្នាទៅវិញទៅមក អំពីដែនកំណត់ អារម្មណ៍ និងរបៀបដោះស្រាយបញ្ហា។ ឧបសគ្គដែលបានជម្នះរួមគ្នា អាចបង្កើតបាននូវការយោគយល់គ្នាទៅវិញទៅមកកាន់តែស៊ីជម្រៅ និងភាពជឿជាក់រវាងគ្នា ដែលធ្វើឱ្យទំនាក់ទំនងមានភាពធន់ និងយូរអង្វែង។ ក្នុងបរិបទធំជាងនេះ ដូចជាសង្គមជាតិទាំងមូល ការផ្សះផ្សាដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំមកនូវសន្តិភាព និងស្ថិរភាព។ ជម្លោះប្រដាប់អាវុធ ការបែកបាក់នយោបាយ ឬការមិនចុះសម្រុងគ្នារវាងក្រុមផ្សេងៗ អាចបំផ្លាញសង្គមជាតិទាំងមូល។ ការផ្សះផ្សារវាងក្រុមទាំងនេះ តាមរយៈការសន្ទនា ការយល់ចិត្ត និងការស្វែងរកដំណោះស្រាយរួមគ្នា អាចបញ្ចប់នូវអរិភាព និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់សន្តិភាពយូរអង្វែង និងការអភិវឌ្ឍន៍ប្រទេសជាតិ។ ដើម្បីឱ្យការសុំទោស និងការផ្សះផ្សាទទួលបានលទ្ធផលល្អប្រសើរ និងអាចស្ដារទំនាក់ទំនងបានរឹងមាំឡើងវិញ អ្នកគួរអនុវត្តតាមជំហានសំខាន់ៗមួយចំនួន។ ការនិយាយដោយស្មោះត្រង់ និងទទួលខុសត្រូវ គឺជាជំហានដំបូង និងសំខាន់បំផុត។ អ្នកត្រូវនិយាយពាក្យសុំទោសដោយស្មោះចេញពីចិត្ត ហើយទទួលស្គាល់នូវកំហុសដែលបានបង្កឡើងដោយគ្មានលេស ឬការបន្ទោសអ្នកដទៃ។ ភាពស្មោះត្រង់នេះនឹងបង្ហាញពីភាពក្លាហានរបស់អ្នក និងជួយឱ្យភាគីម្ខាងទៀតមានអារម្មណ៍ថាអ្នកពិតជាសោកស្ដាយចំពោះទង្វើរបស់អ្នក។ ឧទាហរណ៍ ជំនួសឱ្យការនិយាយថា ខ្ញុំសុំទោសបើអ្នកមានអារម្មណ៍មិនល្អ អ្នកគួរនិយាយថា ខ្ញុំពិតជាសុំទោសចំពោះទង្វើ ដែលខ្ញុំបានធ្វើ។ ក្រៅពីការទទួលស្គាល់កំហុស អ្នកត្រូវព្យាយាមយល់ពីទស្សនៈ និងអារម្មណ៍របស់អ្នកដែលរងផលប៉ះពាល់ចំពោះគេ។ ការដាក់ខ្លួនជំនួសទទួលស្គាល់កំហុសចំពោះគេគឺ ដើម្បីយល់ពីការឈឺចាប់ ការខកចិត្ត ឬកំហឹងរបស់ពួកគេ។ ការបង្ហាញថាអ្នកយល់ពីអារម្មណ៍របស់គេ អាចជួយឱ្យគេមានអារម្មណ៍ថាអ្នកយកចិត្តទុកដាក់ចំពោះគេ និងមិនត្រឹមតែសុំទោសតែប៉ុណ្ណោះ។ ការបង្ហាញក្តីសោកស្ដាយ និងវិប្បដិសារី គឺបង្ហាញថាអ្នកពិតជាសោកស្ដាយយ៉ាងខ្លាំងចំពោះអ្វីដែលបានកើតឡើង ហើយចង់ជួសជុលវាឱ្យល្អប្រសើរទ្បើងវិញ។ ពាក្យពេចន៍របស់អ្នកគួរតែបង្ហាញពីភាពវិប្បដិសារីដោយស្មោះត្រង់ និងបំណងប្រាថ្នាចង់កែប្រែស្ថានភាពឱ្យប្រសើរឡើងវិញ។ នេះអាចធ្វើឱ្យភាគីម្ខាងទៀតមានអារម្មណ៍ថា អ្នកពិតជាចង់ដោះស្រាយបញ្ហា។ ការសុំទោសនឹងមានន័យកាន់តែជ្រាលជ្រៅ ប្រសិនបើអ្នកបង្ហាញពីបំណងប្រាថ្នា និងការប្តេជ្ញាចិត្តរបស់អ្នកក្នុងការផ្លាស់ប្តូរទង្វើនាពេលអនាគត។ ត្រូវបញ្ជាក់ឱ្យច្បាស់ថា អ្នកនឹងរៀនពីកំហុសនេះ ហើយនឹងចាត់វិធានការដើម្បីកុំឱ្យកំហុសដដែលកើតឡើងម្តងទៀត។ ឧទាហរណ៍ អ្នកអាចនិយាយថា ខ្ញុំបានរៀនមេរៀនដ៏សំខាន់មួយពីកំហុសនេះ ហើយខ្ញុំនឹងប្រាកដថាវានឹងមិនកើតឡើងទៀតទេ។ ផ្តល់សំណងបើចាំបាច់ ក្នុងករណីខ្លះ ការផ្តល់សំណងជាក់ស្តែងអាចជាផ្នែកមួយនៃដំណើរការផ្សះផ្សាយ៉ាងល្អ។ នេះអាចជាការជួសជុលការខូចខាត ការស្ដារអ្វីដែលបាត់បង់ ឬការផ្តល់ជំនួយផ្សេងៗដែលសមស្របទៅនឹងកំហុសដែលបានបង្ក។ ការផ្តល់សំណងបង្ហាញថាអ្នកមិនត្រឹមតែនិយាយប៉ុណ្ណោះទេ ថែមទាំងត្រៀមខ្លួនធ្វើសកម្មភាពដើម្បីកែតម្រូវស្ថានការណ៍ទៀតផង។ មួយទៀតនោះគឺការផ្ដល់ពេលវេលា ការផ្សះផ្សាគឺជាដំណើរការមួយដែលត្រូវការពេលវេលា។ មិនមែនគ្រប់គ្នាសុទ្ធតែអាចអភ័យទោសបានភ្លាមៗនោះទេ បន្ទាប់ពីការសុំទោស។ ត្រូវមានការអត់ធ្មត់ និងផ្តល់ឱកាសឱ្យភាគីម្ខាងទៀតមានពេលវេលាដើម្បីគិតពិចារណា ទទួលយកការសុំទោសរបស់អ្នក និងព្យាបាលរបួសផ្លូវចិត្តរបស់ពួកគេ។ ពាក្យសម្ដីតែឯងមិនគ្រប់គ្រាន់ទេ! ទង្វើជាក់ស្តែងត្រូវតែឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់អ្នកក្នុងការផ្លាស់ប្តូរ។ ប្រសិនបើអ្នកនិយាយថាអ្នកនឹងមិនធ្វើកំហុសដដែលនោះ អ្នកត្រូវតែបង្ហាញវាតាមរយៈទង្វើរបស់អ្នក។ ការអនុវត្តតាមការប្តេជ្ញាចិត្តរបស់អ្នកនឹងជួយស្ដារទំនុកចិត្តឡើងវិញ និងបង្ហាញថាអ្នកពិតជាមានបំណងល្អ។ សរុបមក ការសុំទោស និងការផ្សះផ្សាគឺជាសសរស្តម្ភសំខាន់ក្នុងការរក្សា និងពង្រឹងទំនាក់ទំនងប្រកបដោយសុខដុមរមនា។ តាមរយៈការអនុវត្តជំហានទាំងនេះ យើងអាចកសាងទំនាក់ទំនងដែលរឹងមាំ មានទំនុកចិត្ត និងពោរពេញទៅដោយការយោគយល់គ្នា។